ការបួសជាព្រះសង្ឃ គឺជាការសម្រេចចិត្តដ៏ឧត្តុង្គឧត្តមមួយ ដែលមិនមែនគ្រាន់តែជាការផ្លាស់ប្ដូរស្ថានភាពសង្គមប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងសង្គមជំនឿសាសនារបស់ខ្មែរ ព្រះសង្ឃគឺជាអ្នកដែលត្រូវបានគេគោរពក្រាបថ្វាយ។ ការបួសគឺជាការប្រកាសសច្ចាដើម្បីលះបង់ជីវិតផ្លូវលោកទាំងស្រុង ហើយបង្វែរមកកាន់មាគ៌ាធម៌ ក្នុងគោលដៅសម្រេចនូវ ព្រះនិព្វាន ដែលជាសភាពផុតចាកទុក្ខទាំងពួង។ នៅក្នុងមាគ៌ាដ៏លំបាកតែប្រកបដោយមហានុភាពនេះ ព្រះសង្ឃមានកាតព្វកិច្ចចម្បងពីរយ៉ាង ដែលជាគ្រឹះទ្រទ្រង់ការរីកចម្រើននៃព្រះពុទ្ធសាសនា និងការបំពេញប្រយោជន៍ដល់សព្វសត្វ គឺ វិបស្សនាធុរៈ និង គន្ថធុរៈ។ វិបស្សនាធុរៈ គឺជាបេះដូងនៃការបដិបត្តិព្រះធម៌ គឺជាដំណើរការនៃការអភិវឌ្ឍ បញ្ញាញ្ញាណដើម្បីឈ្វេងយល់នូវធម្មជាតិពិតនៃបាតុភូតទាំងឡាយ។ ធុរៈនេះមិនមែនគ្រាន់តែជាការអង្គុយសមាធិប៉ុណ្ណោះទេ ប៉ុន្តែជាការ ដុតកម្លោច នូវកិលេសទាំងឡាយ ដែលជាឫសគល់ដ៏ជ្រៅបំផុតនៃភពជាតិ ជរា មរណៈ និងទុក្ខសព្វបែបយ៉ាង ដូចជា លោភៈ ទោសៈ មោហៈ។ លោភៈ មិនមែនត្រឹមតែការចង់បានធម្មតាទេ ប៉ុន្តែជាការជាប់ជំពាក់ ការស្រេកឃ្លាន ការប្រកាន់ខ្លាំងទៅលើវត្ថុ រូបារម្មណ៍ សំឡេង ក្លិន រស និងការប៉ះពាល់ ដែលនាំឱ្យកើតទុក្ខនៅពេលបាត់បង់ ឬមិនបានដូចបំណង។ វិបស្សនាជួយឱ្យឃើញថា អ្វីៗទាំងអស់សុទ្ធតែអនិច្ចំ មិនស្ថិតស្ថេរ គ្មានខ្លឹមសារពិតប្រាកដ។ ទោសៈ មិនមែនត្រឹមតែការខឹងសម្បារ ឬស្អប់ធម្មតាទេ ប៉ុន្តែជាការប្រតិកម្មអវិជ្ជមានយ៉ាងខ្លាំងចំពោះអ្វីដែលមិនពេញចិត្ត ជាការបំផ្លាញខ្លួនឯង និងអ្នកដទៃដោយសារភ្លើងកំហឹង។ វិបស្សនាជួយឱ្យយល់ពីហេតុផលនៃការកើតទុក្ខ នាំឱ្យកើតមេត្តា ករុណា។ មោហៈ ជាឫសគល់នៃកិលេសទាំងអស់ ជាសភាពមិនដឹងការពិត ឬ អវិជ្ជា យល់ខុសថា អ្វីៗទាំងអស់ឋិតថេរ មានខ្លួនឯង គួរជាទីស្រលាញ់។ វិបស្សនាគឺជាពន្លឺដែលបំបាត់ភាពងងឹតនៃអវិជ្ជា បង្ហាញនូវ ត្រៃលក្ខណ៍ រួមមាន អនិច្ចំ ទុក្ខំ អនត្តា។ រីឯ ពាក្យថា "ការដុតកម្លោចអារម្មណ៍មិនល្អនៅក្នុងខន្ធសន្តាន" នេះគឺជាឃ្លាមួយដ៏ស៊ីជម្រៅក្នុងបរិបទនៃ វិបស្សនាធុរៈ។ ដូចជា ពាក្យខន្ធសន្តាន សំដៅដល់នៃធាតុទាំង៥ រួមមាន រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលជាបណ្តុំនៃអ្វីៗដែលផ្សំឡើងជាបុគ្គល។ វិបស្សនាអនុញ្ញាតឱ្យព្រះសង្ឃសង្កេតមើលដំណើរការរបស់ធាតុទាំងនេះដោយផ្ទាល់ ឃើញថាពួកវាគ្រាន់តែជាបាតុភូតដែលកើតឡើង តាំងនៅ រួចរលត់ទៅវិញ មិនមែនជា "ខ្លួន" ឬ "របស់ខ្លួន" ឡើយ។ ការធ្វើសមាធិមិនមែនគ្រាន់តែដើម្បីឱ្យចិត្តស្ងប់ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីអភិវឌ្ឍសតិ និងសម្បជញ្ញៈដើម្បីឱ្យចិត្តមានការដឹងច្បាស់នូវបាតុភូតដែលកំពុងកើតឡើងនៅគ្រប់ខណៈពេលណាមួយ។ តាមរយៈការដឹងច្បាស់នេះ ព្រះសង្ឃនឹងឃើញនូវការកើតឡើង និងរលត់ទៅវិញនៃកិលេស ហើយមិនជាប់ជំពាក់នឹងវាទៀតឡើយ នេះហើយជាដំណើរការ ដុតកម្លោច ។ ចំពោះ ព្រះសង្ឃែលមានវ័យចំណាស់ច្រើនតែមានបទពិសោធន៍ជីវិតខាងផ្លូវធម៌ និងមានចំណេះធម៌ជ្រៅជ្រះ។ ព្រះសង្ឃដែលមានវ័យចំណាស់ មានកម្លាំងកាយចុះខ្សោយ ដែលធ្វើឱ្យពួកគាត់មិនអាចផ្តោតលើការសិក្សារៀនសូត្រធ្ងន់ៗបានល្អដូចវ័យក្មេងឡើយ។ ដូច្នេះការបង្វែរមកផ្តោតទាំងស្រុងលើវិបស្សនាធុរៈ គឺជាការប្រើប្រាស់ពេលវេលាដ៏មានតម្លៃបំផុតដើម្បីសម្រេចនូវគោលដៅចុងក្រោយនៃព្រះពុទ្ធសាសនា គឺ ការរំដោះខ្លួន។ ព្រះសង្ឃទាំងនោះ បានត្រៀមខ្លួនរួចជាស្រេចដើម្បីលះបង់អ្វីៗទាំងអស់ ហើយចូលកាន់តែជ្រៅទៅក្នុងសមាធិ និងបញ្ញា។ ចំណែកឯ គន្ថធុរៈ គឺជាការសិក្សាយ៉ាងស៊ីជម្រៅនូវ ព្រះបរិយត្តិធម៌ ដែលជាព្រះពុទ្ធវចនៈដ៏បរិសុទ្ធ។ នេះមិនមែនត្រឹមតែជាការរៀនសូត្រធម្មតាៗនោះទេ ប៉ុន្តែជាការឈ្វេងយល់នូវប្រព័ន្ធទស្សនវិជ្ជា ចិត្តវិទ្យា និងក្រមសីលធម៌ដ៏ស្មុគស្មាញ និងស៊ីជម្រៅរបស់ព្រះពុទ្ធសាសនា។ នៅក្នុងការសិក្សាព្រះបរិយត្តិធម៌ មានដូចជា ព្រះត្រៃបិដក ភាសាបាលី-សំស្ក្រឹត និងវិជ្ជាផ្សេងៗ។ ព្រះត្រៃបិដក គឺជាបណ្តុំគម្ពីរដ៏មហិមាដែលចែកចេញជាបីផ្នែកធំៗមានដូចជា ព្រះវិន័យបិដក ព្រះសុត្តន្តបិដក ព្រះអភិធម្មបិដក។ ជាដំបូង ព្រះវិន័យបិដក សិក្សាពីវិន័យ សិក្ខាបទ និងច្បាប់ដែលព្រះសង្ឃត្រូវប្រតិបត្តិ។ ការយល់ដឹងវិន័យបិដកជួយឱ្យព្រះសង្ឃរក្សាភាពបរិសុទ្ធនៃព្រះពុទ្ធសាសនា និងធានានូវរបៀបរៀបរយក្នុងសង្ឃសង្គម។ បន្ទាប់មក ព្រះសុត្តន្តបិដក សិក្សាពីព្រះសូត្រនានាដែលជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាក់ទងនឹងសីលធម៌ សមាធិ និងបញ្ញា។ ព្រះសុត្តន្តបិដក ជាប្រភពចំណេះដឹងដ៏ធំទូលាយអំពីគោលការណ៍គ្រឹះនៃព្រះពុទ្ធសាសនា។ ជាចុងក្រោយ ព្រះអភិធម្មបិដក សិក្សាពីធម៌ដ៏ស៊ីជម្រៅទាក់ទងនឹងចិត្ត ចេតសិក រូប និងនិព្វាន ដែលជាការវិភាគបាតុភូតនានាឱ្យឃើញនូវធម្មជាតិពិតរបស់វា។ ព្រះអភិធម្មបិដក គឺជាការទាមទារនូវបញ្ញាខ្ពស់ និងការពិចារណាដ៏ហ្មត់ចត់។ បើចំពោះ ភាសាបាលី-សំស្ក្រឹតវិញ ជាភាសាដើមនៃព្រះពុទ្ធសាសនា ដែលមានសារៈសំខាន់ណាស់ក្នុងការបកប្រែ និងបកស្រាយព្រះធម៌ឱ្យបានត្រឹមត្រូវ ដោយមិនមានការភាន់ច្រឡំ។ ការចេះភាសាភាសាបាលី-សំស្ក្រឹត អាចឱ្យព្រះសង្ឃចូលដល់ប្រភពចំណេះដឹងដ៏បរិសុទ្ធ។ និងវិជ្ជាផ្សេងៗ រួមមានទស្សនវិជ្ជា វិទ្យាសាស្ត្រ ចិត្តវិទ្យា និងមុខវិជ្ជាដទៃទៀតដែលអាចជួយឱ្យព្រះសង្ឃមានទស្សនៈទូលំទូលាយ និងអាចបកស្រាយព្រះធម៌ឱ្យស្របតាមបរិបទសម័យទំនើប។ ការសិក្សាទាំងអស់នេះ មានគោលបំណងដើម្បីផ្សព្វផ្សាយព្រះធម៌ទៅឱ្យមនុស្សយល់និងដើរតាមផ្លូវល្អ។ ព្រះធម៌ប្រៀបបាននឹងពន្លឺដែលបំភ្លឺផ្លូវឱ្យមនុស្សលោកដែលកំពុងវង្វេងក្នុងភាពងងឹតនៃអវិជ្ជា និងទុក្ខ។ ព្រះសង្ឃជាអ្នកកាន់ពន្លឺនេះដើម្បីចែករំលែកដល់សត្វលោកទាំងឡាយ ដែលកំពង់វង្វេងនៅផ្លូវងងឹតនោះ។ ព្រះធម៌មិនត្រឹមតែជាទ្រឹស្តីទេ ប៉ុន្តែក៏ជាផ្លូវប្រតិបត្តិជាក់ស្តែងដែលណែនាំមនុស្សឱ្យចេះរស់នៅប្រកបដោយសីលធម៌ មានសេចក្តីមេត្តា ករុណា និងបញ្ញា។ ទទ្ទឹមនឹងនេះ ព្រះសង្ឃដែលសិក្សាគន្ថធុរៈបានជ្រៅជ្រះ អាចក្លាយជាគ្រូអាចារ្យបង្រៀនព្រះធម៌ដល់ព្រះសង្ឃដទៃ និងពុទ្ធបរិស័ទ។ នេះធានានូវនិរន្តរភាពនៃព្រះពុទ្ធសាសនា។ យើងឃើញថា ព្រះសង្ឃវ័យក្មេងមានកម្លាំងកាយចិត្តរឹងមាំល្អ និងមានពេលវេលាច្រើនសម្រាប់ការសិក្សារៀនសូត្រខាងផ្លូវធម៌។ នេះជាឱកាសដ៏ល្អដើម្បីកសាងមូលដ្ឋានគ្រឹះចំណេះដឹងព្រះធម៌ឱ្យបានរឹងមាំ ត្រៀមខ្លួនសម្រាប់បេសកកម្មដ៏សំខាន់ក្នុងការដឹកនាំ និងផ្សព្វផ្សាយព្រះពុទ្ធសាសនាទៅកាន់ជំនាន់ក្រោយៗទៀត។ ជាក់ស្ដែង ព្រះពុទ្ធអង្គបានត្រាស់សម្តែងធម៌ដោយយល់ឃើញពីភាពខុសគ្នានៃនិស្ស័យរបស់សត្វលោក។ ដូច្នេះហើយ ទ្រង់មិនបានកំណត់ថា ព្រះសង្ឃត្រូវតែបំពេញតែវិបស្សនាធុរៈ ឬតែគន្ថធុរៈណាមួយនោះទេ។ ផ្ទុយទៅវិញ ព្រះសង្ឃគ្រប់រូប អាចនិងគួរតែបំពេញធុរៈទាំងពីរនេះស្របគ្នា ទៅតាមសមត្ថភាព ទេពកោសល្យ និងកាលៈទេសៈរបស់ខ្លួន។ គន្ថធុរៈ ផ្តល់នូវ ផែនទី ឬទ្រឹស្តី ដើម្បីស្គាល់ផ្លូវទៅកាន់ព្រះនិព្វាន វាជួយឱ្យព្រះសង្ឃយល់ដឹងពីអ្វីដែលត្រូវប្រតិបត្តិ អ្វីដែលត្រូវលះបង់ និងអ្វីដែលជាគោលដៅពិតប្រាកដ។ វិបស្សនាធុរៈ គឺជាការធ្វើដំណើរ ឬ ការប្រតិបត្តិ តាមផែនទីនោះ វាជួយឱ្យព្រះសង្ឃបានជួបប្រទះនូវសច្ចធម៌ដោយផ្ទាល់ ឃើញនូវការកើតឡើង និងរលត់ទៅវិញនៃបាតុភូតនានា ហើយសម្រេចនូវការរំដោះខ្លួន។ បើមានតែ គន្ថធុរៈ តែគ្មាន វិបស្សនាធុរៈ នោះប្រៀបដូចជាមានផែនទីតែមិនធ្វើដំណើរ ឬនិយាយធម៌តែមិនបានប្រតិបត្តិដោយខ្លួនឯង។ ហើយបើមានតែ វិបស្សនាធុរៈ តែគ្មាន គន្ថធុរៈ នោះអាចនឹងខ្វះទិសដៅច្បាស់លាស់ ខ្វះការយល់ដឹងអំពីគោលការណ៍គ្រឹះនៃធម៌ ដែលអាចនាំឱ្យមានការបដិបត្តិខុសមាគ៌ា ឬយល់ច្រឡំ។ សរុបសេចក្ដីមក ការរួមបញ្ចូលគ្នានៃធុរៈទាំងពីរនេះ គឺជាមាគ៌ាកណ្តាលដែលនាំទៅរកការអភិវឌ្ឍទាំង បញ្ញាស្មារតី និងការអប់រំចិត្តធ្វើឱ្យព្រះសង្ឃក្លាយជាអ្នកមានទាំងការយល់ដឹងជ្រៅជ្រះ និងការប្រតិបត្តិដ៏បរិសុទ្ធ។ នេះមិនត្រឹមតែជាប្រយោជន៍សម្រាប់ព្រះសង្ឈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគំរូដ៏ថ្លៃថ្លា និងជាកម្លាំងចលករដ៏សំខាន់ក្នុងការរក្សានូវព្រះពុទ្ធសាសនាឱ្យស្ថិតស្ថេរគង់វង្ស និងជាពន្លឺសម្រាប់មនុស្សជាតិគ្រប់ជំនាន់។